តេឡេក្រាមបានក្លាយជាកម្មវិធីទំនាក់ទំនងដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ វាមិនត្រឹមតែសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអាជីវកម្មអនឡាញផងដែរ។ ខាងក្រោមនេះគឺជាតួនាទី និងសារៈសំខាន់របស់តេឡេក្រាមក្នុងការបង្ហាញ ផ្លាស់ប្ដូរ និងចែកចាយផលិតផល។ តួនាទីរបស់តេឡេក្រាមក្នុងការធ្វើអាជីវកម្មអនឡាញ ការបង្កើត សម្រាប់ផ្សព្វផ្សាយផលិតផល ម្ចាស់អាជីវកម្មអាចបង្កើតគេហទំព័រក្នុងតេឡេក្រាម ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗ អំពីផលិតផល ឬសេវាកម្មរបស់ពួកគេទៅកាន់អតិថិជនរាប់ពាន់នាក់ ឬរាប់លាននាក់ដោយផ្ទាល់ និងឆាប់រហ័ស។ ការផ្ដល់ជូនពិសេស និងប្រូម៉ូសិន អាចប្រើប្រាស់ឆានែល ដើម្បីប្រកាសអំពីការបញ្ចុះតម្លៃពិសេស ការផ្ដល់ជូនមានកំណត់ ឬកម្មវិធីប្រូម៉ូសិនផ្សេងៗ ដើម្បីទាក់ទាញអតិថិជន។ ការបង្កើតក្រុមសម្រាប់ទំនាក់ទំនង ជួយឱ្យម្ចាស់អាជីវកម្មអាចទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេដោយផ្ទាល់ ឆ្លើយតបសំណួរ ដោះស្រាយបញ្ហា និងទទួលមតិកែលម្អ។ ក្រុមនេះអាចប្រែក្លាយទៅជាសហគមន៍មួយសម្រាប់អតិថិជនដែលចាប់អារម្មណ៍លើផលិតផល ឬសេវាកម្មដូចគ្នា ដើម្បីឱ្យពួកគេអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដែលអាចបង្កើនភាពស្មោះត្រង់ចំពោះម៉ាកយីហោ។ ម្ចាស់អាជីវកម្មអាចធ្វើការលក់ដោយផ្ទាល់នៅក្នុងក្រុម ផ្ដល់ព័ត៌មានលម្អិតអំពីផលិតផល និងជួយអតិថិជនក្នុងការសម្រេចចិត្តទិញ។ បូតអាចត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបសំណួរទូទៅរបស់អតិថិជនដោយស្វ័យប្រវត្តិ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ដែលជួយសន្សំពេលវេលាសម្រាប់ម្ចាស់អាជីវកម្ម។ វាក៏អាចជួយក្នុងការដំណើរការបញ្ជាទិញ ការផ្ដល់ព័ត៌មានតាមដានការដឹកជញ្ជូន និងការជូនដំណឹងផ្សេងៗទៀត។ តេឡេក្រាមអនុញ្ញាតឱ្យផ្ទេរឯកសាររូបភាព វីដេអូ និងឯកសារផ្សេងៗបានយ៉ាងរហ័ស និងមានគុណភាពខ្ពស់ ដែលមានសារៈសំខាន់ក្នុងការបង្ហាញលក្ខណៈពិសេសរបស់ផលិតផល។ មួយវិញទៀតវាអនុញ្ញាតឱ្យផ្ញើរូបភាព និងវីដេអូដោយរក្សាគុណភាពដើមបានល្អ ដែលជួយឱ្យអតិថិជនមើលឃើញផលិតផលបានច្បាស់លាស់ និងទាក់ទាញអារម្មណ៍។ ម្ចាស់អាជីវកម្មអាចសរសេរការពិពណ៌នាផលិតផលយ៉ាងលម្អិត រួមទាំងតម្លៃ លក្ខណៈពិសេស និងរបៀបប្រើប្រាស់។ តេឡេក្រាមផ្តល់នូវលទ្ធភាពនៃការឆ្លើយឆ្លងគ្នាយ៉ាងរហ័សរវាងអ្នកលក់ និងអ្នកទិញ ដែលជួយសម្រួលដល់ដំណើរការលក់ និងដោះស្រាយមន្ទិលសង្ស័យរបស់អតិថិជន។ ឆានែល និងក្រុមក៏អាចប្រើសម្រាប់បង្កើតការស្ទង់មតិ ដើម្បីប្រមូលមតិកែលម្អពីអតិថិជន ឬស្វែងយល់ពីតម្រូវការទីផ្សារ។ ភាពបត់បែនក្នុងការចែកចាយព័ត៌មាន ម្ចាស់អាជីវកម្មអាចជ្រើសរើសផ្សព្វផ្សាយព័ត៌មានទៅកាន់ក្រុម ឬឆានែលជាក់លាក់មួយដែលមានអតិថិជនគោលដៅរបស់ពួកគេ។ អតិថិជនអាចចែករំលែកព័ត៌មានផលិតផល ឬប្រូម៉ូសិនទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេបានយ៉ាងងាយស្រួល ដែលជួយពង្រីកការផ្សព្វផ្សាយដោយឥតគិតថ្លៃ។ ការប្រើប្រាស់តេឡេក្រាមសម្រាប់ការផ្សព្វផ្សាយ និងលក់ផលិតផលមានថ្លៃដើមទាបណាស់ បើធៀបនឹងការផ្សព្វផ្សាយតាមបណ្ដាញផ្សេងទៀត ឬការជួលទីតាំងលក់។ តេឡេក្រាមត្រូវបានគេស្គាល់ថាមានសុវត្ថិភាពខ្ពស់ក្នុងការអុិនគ្រីបសារ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តក្នុងការប្រើប្រាស់សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងអាជីវកម្ម។ វាពេញនិយមសម្រាប់អាជីវកម្មជាច្រើនក៏ប្រើប្រាស់វាដែរ ដូច្នេះការប្រកួតប្រជែងដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនមានច្រើន។ ការគ្រប់គ្រង Spam Group ធំៗអាចប្រឈមនឹងសារ Spam ឬការបង្ហោះមិនសមរម្យ ដែលទាមទារការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់។ សរុបមក តេឡេក្រាមបានក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់អាជីវកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ដោយសារតែលទ្ធភាពក្នុងការផ្សព្វផ្សាយទូលំទូលាយ ទំនាក់ទំនងរហ័ស និងការគ្រប់គ្រងងាយស្រួល។ វារួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការលក់ និងពង្រឹងទំនាក់ទំនងជាមួយអតិថិជន។